ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅភាគឦសាននៃប្រទេសកម្ពុជា។ ខេត្តទាំងពីរនេះមិនត្រឹមតែសម្បូរដោយព្រៃឈើ និងវប្បធម៌ជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទឹកធ្លាក់ដ៏ស្រស់ស្អាតជាច្រើនផងដែរ ដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ចំពោះនៅក្នុងខេត្តមណ្ឌលគិរី មានទឹកធ្លាក់ពីរកន្លែងដែលស្រស់ស្អាតគឺ ទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់សែនមនោរម្យ។ សម្រាប់ទឹកធ្លាក់ប៊ូស្រាមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យនៃទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ហើយទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តដ៏ល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះប៊ូស្រាចែកចេញជាបីដំណាក់ធំៗ ហើយតាមដំណាក់នីមួយៗមានសម្រស់ផ្សេងៗគ្នា។ សម្រាប់់ដំណាក់ទី១ មានហូរធ្លាក់ក្នុងកម្ពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។ ឯដំណាក់ទី២ មានទឹកហូរធ្លាក់ពីកម្ពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ហើយទឹកធ្លាក់ទី២នេះ មានចំងាយប្រមាណ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។ រីឯដំណាក់ទី៣ មានទឹកធ្លាក់ហូរដោយល្បឿនលឿនខ្លាំងជាងទឹកធ្លាក់ទី២។ សម្រាប់ទឹកធ្លាក់ដំណាក់ទី៣ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង ជាតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។ បន្ថែមពីនេះ ទឹកជ្រោះប៊ូស្រា យើងអាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ ចំណែកឯទឹកជ្រោះសែនមនោរម្យមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្ត។ សម្រាប់នៅសងខាងផ្លូវដែលធ្វើដំណើរទៅកាន់ទឹកជ្រោះសែនមនោរម្យមានដំណាំឧស្សាហកម្មជាច្រើនដូចជា កៅស៊ូ កាហ្វេ និងស្វាយចន្ទីជាដើម។ ទឹកជ្រោះសែនមនោរម្យជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សម្រាក ឬ ថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជិតទីរួមខេត្ត។ សម្រាប់ទឹកជ្រោះនេះក៏មានបីដំណាក់ដូចទៅនិងទឹកជ្រោះប៊ូស្រាផងដែរ។ ដោយដំណាក់ទី១ កម្ពស់ទឹកធ្លាក់មានល្បឿនយឺត ដោយទឹកមានកម្ពស់ត្រឹមតែមួយម៉ែត្រ និង មុខកាត់ ២ម៉ែត្រតែប៉ុណ្ណោះ។ ឯដំណាក់ទី២ ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សាដែលមានកម្ពស់ពី ៦ ទៅ ៧ម៉ែត្រ និង នៅរដូវប្រាំងទឹកមានកម្ពស់ពី៧ ទៅ៩ម៉ែត្រ និង មុខកាត់ពី៤ទៅ៥ម៉ែត្រ។ ហើយនៅជាប់មាត់ជ្រោះក៏មានកន្លែងធំទូលាយសម្រាប់អង្គុយសម្រាកកំសាន្ត ហើយនៅទីនោះក៏សម្បូរទៅដោយគុម្ពឬស្សីព្រេចផងដែរ។ រីឯដំណាក់ទី៣ ស្ថិតនៅចម្ងាយ ១គីឡូម៉ែត្រពីដំណាក់ទី២ ហើយទឹកធ្លាក់នៅទីនោះមានកំពស់ ១,៥ម៉ែត្រប៉ណ្ណោះ។ ចំពោះ ដំណាក់ទី៣នេះគឺគ្មានអ្នកទៅលេងកំសាន្តនោះទេ។ បើយើងក្រឡេកទៅមើលក្នុងខេត្តរតនគិរីវិញ ខេត្តនេះក៏មានទឹកជ្រោះជាច្រើនផងដែរ ដែលទឹកជ្រោះទាំងនោះមានដូចជា ទឹកធ្លាក់កាចាញ ទឹកធ្លាក់ចាអ៊ុង ទឹកជ្រោះកាទៀង និងទឹកជ្រោះ៧ជាន់។ សម្រាប់ទឹកធ្លាក់កាចាញ គឺជាកន្លែងទេសចរដែលមានសក្តានុពលខ្លាំងមួយដែរ ដែលមានទីតាំងនៅក្រុងបានលុងតែម្តង។ បន្ថែមពីនេះទឹកធ្លាក់កាចាញ គឺជាទឹកធ្លាក់ធម្មជាតិដ៏ស្រស់ត្រកាល ហើយវាក៏បានទាក់ទាញចិត្តទេសចរជាច្រើនក្នុងមួយឆ្នាំៗដែរ។ ឯទឹកជ្រោះចាអ៊ុង មានទីតាំងនៅក្នុងភូមិកុលសម្ព័ន្ធភ្នំគ្រឹង ក្នុងស្រុកអូរជុំ។ នៅទីនោះ មានទឹកធ្លាក់កម្ពស់២៥ម៉ែត្រ ដែលបង្កើតបានជាផ្សែងទឹកយ៉ាងទាក់ទាញ ព័ទ្ធជុំវិញដោយវល្លិព្រៃ និងដើមឈើតូចធំ។ ហើយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ បានក្លាយជាទីដ៏ទាក់ទាញមួយសម្រាប់អ្នកទេសចរ។ ចំណែកនៅស្រុកលំផាត់ឯណោះវិញ ទឹកជ្រោះប្រាំពីរជាន់ក៏បាននឹងកំពុងបង្អួតសម្រស់ខ្លួនទាក់ទាញចិត្តទេសចរផងដែរ។ ហើយរាល់ទេសចរទាំងអស់ មិនអាចរំលងទឹកជ្រោះមួយនេះបានទេ ព្រោះវាមានទឹកធ្លាក់រហូតដល់ទៅ៧ជាន់ ដែលទេសចរអាចងូតលេងកម្សាន្តបាន និងអមដោយព្រៃ ភ្នំ ខៀវស្រងាត់។ បន្ថែមពីនេះនៅក្នុងស្រុកលំផាត់ដូចគ្នានេះដែរ ទឹកធ្លាក់ការទៀងបានកំពុងលាក់ខ្លួននៅកណ្ដាលព្រៃ ហើយព័ទ្ធទៅដោយដើមឈើធំៗ។ នៅទីនោះទេសចរអាចធ្វើដំណើរតាមជណ្តើរឈើ ដើម្បីងូតទឹកកម្សាន្តក្នុងទឹកធ្លាក់។ នៅក្នុងតំបន់ទឹកធ្លាក់មួយនេះ ក៏មានលក់ផលិតផលប្រើប្រាស់របស់ជនជាតិដើមភាគតិចគ្រឹងផងដែរ ដែលមានដូចជាស្នា គង និងសំពត់បែបប្រពៃណីជនជាតិដើមភាគតិចជាដើម។ ក្រៅពីតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ ខេត្តរតនគិរី ក៏មានសក្តានុពលទេសចរណ៍នៅកន្លែងផ្សេងៗទៀតផងដែរ។ ចំពោះរដូវកាលដែលល្អបំផុតសម្រាប់ទៅលេងតំបន់ទឹកជ្រោះទាំងនោះគឺ នៅរដូវប្រាំង ដែលចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ដោយផ្លូវនៅទីនោះមានភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយអាចលេងទឹកបានដោយសុវត្ថិភាព។ រីឯនៅរដូវវស្សា ដែលចាប់ពីខែមិថុនា ដល់ខែតុលា ទឹកជ្រោះទាំងនោះមានទឹកហូរច្រើន និងមានកម្លាំងខ្លាំង ដែលធ្វើឲ្យទេសភាពទឹកធ្លាក់កាន់តែស្រស់ស្អាត។ ប៉ុន្តែនៅរដូវវស្សាយើងគួរប្រយ័ត្នចំពោះផ្លូវដែលរអិល និងពិបាកធ្វើដំណើរផងដែរ។ សម្រាប់សម្ភារៈដែលត្រូវត្រៀមវិញ គឺយើងគួររៀបចំសម្លៀកបំពាក់ស្រាលៗ ស្បែកជើងសម្រាប់ដើរព្រៃដែលមិនរអិល ថ្នាំការពារមូស និងក្រែមការពារកម្ដៅថ្ងៃជាដើម។ ហើយយើងក៏គួររៀបចំអាវភ្លៀងផងដែរ ប្រសិនបើយើងធ្វើដំណើរក្នុងរដូវវស្សា។ បន្ថែមពីនេះ យើងក៏ត្រូវប្រុងប្រយ័ត្នពេលចុះលេងទឹក ឬពេលដើរលើថ្មដែលមានស្លែផងដែរ។ ហើយយើងក៏មិនត្រូវហ៊ានចុះលេងកន្លែងដែលមានទឹកហូរខ្លាំង ឬកន្លែងហាមឃាត់ឡើយ។ សម្រាប់មធ្យោបាយក្នុងការធ្វើដំណើរទៅលេងតំបន់ទេសចរក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរីវិញ យើងអាចប្រើប្រាស់មធ្យោបាយដូចជា ម៉ូតូ ឡាន និងឡានក្រុង។ ចំពោះម៉ូតូ គឺងាយស្រួលក្នុងការធ្វើដំណើរលើផ្លូវលំបាកៗ និងងាយរកកន្លែងចត។ ហើយម៉ូតូក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តផ្សងព្រេងផងដែរ។ រីឯការប្រើប្រាស់ឡានជាមធ្យោបាយធ្វើដំណើរវិញ គឺវាមានសុវត្ថិភាពខ្ពស់ និងងាយស្រួលធ្វើដំណើរសម្រាប់មនុស្សច្រើន ប៉ុន្តែរថយន្តខ្លះមិនអាចចូលដល់ទីតាំងដែលពិបាកចូលបានទេ។ ចំពោះឡានក្រុងវិញ គឺជាជម្រើសដែលមានតម្លៃថោកបំផុត ប៉ុន្តែមិនអាចនាំអ្នកទៅដល់ទឹកធ្លាក់ដោយផ្ទាល់បានទេ គឺអ្នកត្រូវជួលមធ្យោបាយផ្សេងបន្តទៀត។ សរុបមក ការទស្សនាទឹកធ្លាក់នៅខេត្តមណ្ឌលគិរី និងរតនគិរី គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ពីព្រោះទឹកធ្លាក់នីមួយៗសុទ្ធតែមានសម្រស់ និងលក្ខណៈប្លែកៗពីគ្នា ដែលធ្វើឲ្យរាល់ដំណើរកម្សាន្តកាន់តែមានតម្លៃ។